រឿងព្រេងទាក់ទងនឹងទំនៀមពូនភ្នំស្រូវ គឺជាប្រភេទ រឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិពិធីបុណ្យប្រពៃណីខ្មែរមួយ។ តាមធម្មតា រឿងព្រេងនិទានបែបនេះ មិនមានឆ្នាំនិពន្ធច្បាស់លាស់ ឬអ្នកនិពន្ធជាក់លាក់នោះទេ ព្រោះវាបានបន្សល់ទុកតៗគ្នាពីដូនតា។ មានតែសាស្ត្រាល្បែង ស្លឹករឹត មួយប៉ុណ្ណោះ ដែលបាននិយាយអំពីនាងនក់ និងកឡុកបណ្ឌិត្យ ដែលទាក់ទងនឹងពិធីពូនភ្នំស្រូវ។ ពិធីពូនភ្នំសូ្រវគេច្រើនធ្វើនៅខែមាឃ-ផល្គុន ឬដើមខែចេត្រ គឺនៅពេលផុតរដូវច្រូតកាត់។ អ្នកស្រុកនាំគ្នាធ្វើពិធីនេះឡើងដើម្បីផ្គត់ផ្គង់គ្រឿងបម្រុងចតុប្បច្ច័យសម្រាប់ព្រះសង្ឃ គឺពួកគេចំណាយផលដែលធ្វើបាននោះ ម្នាក់បន្តិចៗប្រមូលគ្នាយកទៅវេរចំពោះព្រះសង្ឃុ។ ពិធីពូនភ្នំស្រូវនេះ គេច្រើនតែនិយមធ្វើនៅក្នុងវត្ត ខាងមុខព្រះវិហារ ។ ពេលខ្លះ គេធ្វើ ៣ ថ្ងៃ ពេលខ្លះធ្វើ ៧ ថ្ងៃ តាមកាលៈទេសៈ និងសទ្ធាជ្រះថ្លារបស់អ្នកស្រុក ។ កាលណាចប់ហើយ អាចារ្យជាអធិបតី ក្នុងកិច្ចការ វត្ត ក៏ចាប់ឲ្យឧបាសក ឧបាសិកានាំគ្នាដឹកជញ្ជូនស្រូវ ដែលពូនជាភ្នំនោះ យកទៅដាក់ឃ្លាំងវត្ត ។ បុណ្យពូនភ្នំ ស្រូវនេះ ចាប់តាំងពីថ្ងៃ ១ រោច ខែចែត្រទៅ មិនដែលឃើញមានធ្វើទេ ។ រឿងនេះនិយាយអំពីបុរសឈ្មោះ កឡុកបណ្ឌិត្យ និងស្ត្រីឈ្មោះ នាងនក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា។ កាលពីក្មេង ពួកគេតែងលេងជាមួយគ្នា ហើយបាននិយាយលេងអំពីបំណងចង់បានប្តី ឬប្រពន្ធ។ កឡុកបណ្ឌិត្យ ចង់បានប្រពន្ធដែលគោរពខ្លួន និងកាន់សំពត់ងូតទឹកឱ្យដល់កំពង់ ។ ចំណែក នាងនក់ ក៏ចង់បានប្តីដែលបម្រើខ្លួន និងកាន់សំពត់ងូតទឹកឱ្យដល់កំពង់ទឹកដូចគ្នា ។ ក្រោយមក កឡុកបណ្ឌិត្យ បានបួស ហើយពេលសឹកមកវិញ ក៏បានរៀបការជាមួយនាងនក់ ។ ថ្ងៃមួយ ពេលទៅងូតទឹក នាងនក់បានធ្វើជាភ្លេចក្រមា ហើយឱ្យកឡុកបណ្ឌិត្យកាន់មកឱ្យ ។ នាងក៏បាននិយាយចំអន់ប្តីថា នាងបានប្តីដែលកាន់ក្រមាងូតទឹកឱ្យមែនទែន ដូចបំណងរបស់នាង ។ កឡុកបណ្ឌិត្យ មានអារម្មណ៍ខ្មាសអៀននឹងពាក្យប្រពន្ធ ហើយគិតថាមិនគួរចាញ់ប្រៀបមនុស្សស្រីសោះ។ កឡុកបណ្ឌិត ក៏លបលួចយកសំពៅមួយ ធ្វើ ដំណើររត់ចេញទាំងយប់ ។ លុះព្រឹកឡើង ទៅដល់នគរមួយ ដែលមានស្តេចសោយរាជ្យមាននាមថា ស្តេច បំផ្លាញឈ្មួញ ។ ទ្រង់ សំណេះសំណាលរាក់ទាក់នឹងនាយសំពៅ ហើយឃាត់ឲ្យនាយសំពៅនៅកម្សាន្តបានពីរ បីថ្ងៃសិន ។ នៅ ពេលដែលកឡុកបណ្ឌិតកំពុងតែបរិភោគអាហារ ស្ដេចបំផ្លាញឈ្មួញនោះ ក៏ចាត់បម្រើឲ្យយកអណ្ដើកមាស មួយទៅលាក់ក្នុងសំពៅ ។ ពីរបីថ្ងៃក្រោយមក កឡុកបណ្ឌិត ក៏ឡើងទៅក្រាបបង្គំលាស្តេចចេញដំណើរទៅទៀត ។ ស្តេចបានចោទប្រកាន់កឡុកបណ្ឌិតថាមានគំនិតអាក្រក់ លួចទ្រព្យសម្បត្តិដែលជាកេរ្តិ៍មរតករបស់ខ្លួន។ កឡុកបណ្ឌិត មិនដឹងកលស្ដេចក៏ទូល តបថា សូមចាត់បម្រើឲ្យរើមើលចុះបើឃើញទ្រព្យអ្វីជារបស់ព្រះអង្គពិតប្រាកដខ្ញុំព្រះអង្គ សូមនៅជារាជបម្រើ។ ស្ដេចបំផ្លាញឈ្មួញ ក៏ចាត់បម្រើឲ្យរើភ្លាម លុះឃើញអណ្តើកមាសហើយ ក៏រឹបអូសយកសំពៅ ព្រមរបស់ ទ្រព្យទាំងអស់។ រីឯ កឡុកបណ្ឌិត្យ ក៏ត្រូវក្លាយជាអ្នកបម្រើតាមការសន្យា ។ នាងនក់ ពេលដឹងថាប្តីបាត់ ក៏តាមរក ហើយនឹកឃើញថាប្តីរត់ចោលនាងដោយសារតែពាក្យសម្ដីចំអន់លេងរបស់នាងកាលពីល្ងាច ។ បន្ទាប់មកនាងបានរៀបចំអីវ៉ាន់ដាក់សំពៅ ធ្វើដំណើរចេញទៅតាមប្ដី ដោយយកទាំងសារិកាដែលនាងចិញ្ចឹម ទៅផង ។ លុះទៅដល់នគរស្តេចបំផ្លាញឈ្មួញ នាងក្រឡេកទៅឃើញស្គាល់ជាសំពៅប្ដីនាង ទើបនាងខំគន់ រកមើលប្តី តែមិនឃើញសោះ ព្រោះគេចាត់ឲ្យទៅធ្វើការនៅទីដទៃឆ្ងាយ ។ ឯស្ដេចទុច្ចរិត កាលឃើញសំពៅពោរពេញទៅដោយទំនិញផ្សេងៗ មកដល់ទៀត នឹក អរ ក៏ធ្វើល្បិចដូចមុន ។ ប៉ុន្តែ នាងនក់គឺជាមនុស្សដែលមានបញ្ញា នាងបានទុកសត្វសារិកាឲ្យនៅលើសំពៅ។ លុះដល់នាង និងបរិវារចេញទៅទទួលការជប់លៀងរបស់ស្ដេច ពួករាជបម្រើ ក៏ យកអណ្ដើកមាសទៅលាក់ដូចមុនទៀត ។ ប៉ុន្តែ សារិកាដែលទំនៅលើដងក្ដោងខ្ពស់ បានឃើញការពុំគួរ ទាំងអស់ ។ លុះម្ចាស់វិលមកវិញ វាក៏ប្រាប់តាមដំណើរដែលឃើញ ។ នាង បានចាត់បម្រើឲ្យយកអណ្ដើកទៅ ចងពន្លិចក្នុងទឹកភ្លាម ។ នៅយូរថ្ងៃស្វែងរកប្តីមិនឃើញ នាងក៏ឡើងទៅលាស្តេច ដើម្បីចេញដំណើរទៅបន្តទៀត ។ ស្ដេចបំផ្លាញឈ្មួញ បានចោទនាងដូចលើកមុនទៀត ។ ជាភ័ព្វល្អដល់នាង ស្ដេចបានចាញ់ការភ្នាល់គ្នាម្ដង ដោយសន្យាឲ្យរបស់ទ្រព្យអ្វីនៅក្នុងសំពៅ ព្រមទាំងផ្ទេររាជសម្បត្តិ និងខ្ញុំកំដរទាំងអស់ឲ្យនាង ។ នាងនក់មិនព្រមទទួលរាជ្យនោះទេ នាងសុំយកតែសំពៅ ៥ ដែលផ្ទុកដោយ ទំនិញពេញ និងសុំរើសអ្នកបម្រើម្នាក់ប៉ុណ្ណោះ ។ ស្តេចក៏សុខចិត្តធ្វើតាម ហើយក៏ទ្រង់បង្គាប់ឲ្យប្រជុំខ្ញុំ កំដរ ដែលចាត់ទៅទាំងជិតឆ្ងាយ ឲ្យចូលមកដើម្បីនាងរើស ។ ពេលនោះ នាងក៏បានឃើញប្ដីស្លៀកពាក់អាវ កណ្ដោចកណ្ដាចស្ទើរតែមើលមិនស្គាល់ ទើបនាងទូលស្ដេចថា សុំយកមនុស្សបម្រើម្នាក់ គឺ កឡុកបណ្ឌិត ដែលជាប្ដី។ នាយកឡុកបណ្ឌិត លុះឃើញប្រពន្ធមក តាមជួយខ្លួនឲ្យរួចអំពីទុក្ខទោស ត្រេកអរពន់ពេក ក៏សុំឲ្យនៅលេងទីនោះមួយយប់ទៀត ។ និយាយពីស្ដេចទុច្ចរិត លុះធ្វើការមិនបានសម្រេចដូចបំណង កើតក្ដៅក្រហាយ មិនអស់ចិត្ត ក៏បង្គាប់ឲ្យបរិវាទៅបញ្ឆោតចាប់សារិកានោះមកសម្លាប់ចោល ។ បរិវារអ្នកសម្លាប់សារិកានោះ ប្រុងនឹងប្រឡាក់ អាំងស៊ី តែភ្លេចយកអំបិលមក លុះត្រឡប់មកវិញ រកសារិកាមិនឃើញក៏ហីទៅ ។ រីឯកឡុកបណ្ឌិត និងនាងនក់ លុះរៀបចំដំណើរចេញទៅ រកសារិកាមិនឃើញក៏ប្រើបម្រើឲ្យដើររក តែមិនឃើញទៀត ទើបចាត់ការចេញសំពៅទៅ ។ ចំណែកឯសត្វសារិកា ឃើញស្ដេចកណ្ដុរសមួយចេញដើររក អាហារ បានសុំឲ្យកណ្តុរសជួយកាយរូងមួយ សម្រាប់នៅបណ្តោះអាសន្ន ទម្រាំដុះរោម ពេញ នឹងបានសងគុណឲ្យគាប់ចិត្ត ។ ក្រោយមកសារិកា ក៏ដុះរោមពេញដូច ដើម ហើយបានគិតរកមធ្យោបាយសងគុណកណ្ដុរវិញ។ ទើបនិយាយទៅកាន់ស្តេចកណ្តុរ ស សុំឲ្យជួយកាយរូងមួយទៅដល់វត្ត ហើយធ្វើរន្ធបង្ហុយចេញតាមព្រះឱស្ឋព្រះជីដ៏ធំក្នុងព្រះវិហារឲ្យមានប្រឡោះល្មមបញ្ចេញសំឡេងបាន ។ លុះធ្វើស្រេចហើយ សារិកា ក៏ចូលទៅនៅសម្ងំចាំសាមណេរមួយអង្គចូលទៅទន្ទេញធម៌នៅក្នុងព្រះវិហារនោះ ។ វាក៏បញ្ចេញសំឡេងក្លែងធ្វើជាព្រះចេះនិយាយថា នែ ! សាមណេរ ! នៅទន្ទេញធម៌ដល់ណាទៀត ! ម្ដេចមិនទៅប្រាប់អាចារ្យឲ្យប្រមូលគ្នាមកធ្វើបុណ្យភ្នំស្រូវ ទាន់អញតថាគតទៅ ។ នៅពេលជួបរឿងចម្លែកបែបនេះ លោកគ្រូចៅអធិការ ក៏ចេញ ទៅទូងស្គរ ហៅអ្នកស្រុកឲ្យប្រជុំគ្នាធ្វើបុណ្យស្រូវកំណត់ ៧ ថ្ងៃ ។ អ្នកស្រុក នាំគ្នារែកស្រូវនំនែកផ្លែឈើ ផ្សេងៗ ទៅចាក់គរក្នុងព្រះវិហារ ហើយធ្វើពិធីបុណ្យតាមលំនាំសាសនា យ៉ាងអ៊ឹកធឹក ។ សត្វសារិកា បានឱកាសហើយ ក៏ទៅប្រាប់ស្ដេចកណ្ដុរសឲ្យនាំគ្នាទៅជញ្ជូនគ្រឿងសម្រាប់បរិភោគនោះ មក ទុកដាក់បម្រុងជាស្បៀង ហើយសារិកាក៏លាទៅរកម្ចាស់របស់ខ្លួនវិញ ។ ក្រោយពីនោះមក ឲ្យតែដល់ថ្ងៃខួបនោះ អ្នកស្រុក ក៏តែងតែនាំគ្នាធ្វើបុណ្យភ្នំស្រូវ ជាប់ជាទំនៀមរហូតមកដល់សព្វថ្ងៃ។ រឿងព្រេងនេះបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសំខាន់ៗមួយចំនួននៅក្នុងសង្គមខ្មែរជាច្រើនផងដែរ។ រឿងនេះបានបង្ហាញយ៉ាងច្បាស់ថា ពាក្យសម្តីអាចបង្កឱ្យមានផលវិបាកធំធេង បើទោះជាវាជាពាក្យលេងសើចក៏ដោយ។ ការនិយាយចំអន់របស់នាងនក់ បានធ្វើឱ្យកឡុកបណ្ឌិត្យ អន់ចិត្តរហូតដល់រត់ចោលផ្ទះ។ នេះជាការរំលឹកមួយដល់ការប្រុងប្រយ័ត្នក្នុងការប្រើពាក្យសម្តីក្នុងសង្គមខ្មែរ ដែលតែងតែឱ្យតម្លៃលើការនិយាយស្ដីមានគួរសម និងការគោរពគ្នា។ ចរិតលក្ខណៈរបស់កឡុកបណ្ឌិត្យ ដែលខ្មាសអៀននឹងពាក្យប្រពន្ធ ហើយរត់ចោលផ្ទះ បង្ហាញពីការឱ្យតម្លៃលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុរសក្នុងសង្គមខ្មែរ។ ការដែលបុរសមិនអាចទ្រាំនឹងការចាញ់ប្រៀបស្ត្រី ឬការចំអន់បែបនេះ គឺជារឿងមួយដែលកើតមាននៅក្នុងទស្សនៈសង្គមខ្លះ។ តួអង្គស្តេច បំផ្លាញឈ្មួញ ឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌ និងការបោកប្រាស់ដែលកើតមានឡើងក្នុងសង្គម។ គាត់ប្រើល្បិចដើម្បីរឹបអូសទ្រព្យសម្បត្តិអ្នកដទៃ ដែលជាការដាស់តឿនឱ្យមនុស្សប្រុងប្រយ័ត្នចំពោះមនុស្សមិនស្មោះត្រង់។ នាងនក់ ក្រោយមកក៏យល់ដឹងពីមូលហេតុដែលប្តីរត់ចោលនាង ។ ទោះបីជារឿងមិនបានបញ្ចប់ដោយការផ្សះផ្សារភ្លាមៗក៏ដោយ ក៏វាបានបើកផ្លូវសម្រាប់ការយល់ដឹង និងការស្វែងរកគ្នាទៅវិញទៅមក ដែលជាទិដ្ឋភាពសំខាន់ក្នុងការដោះស្រាយជម្លោះក្នុងគ្រួសារ ឬសង្គម។ រឿងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យពូនភ្នំស្រូវ ដែលជាពិធីប្រពៃណីមួយក្នុងចំណោមពិធីបុណ្យជាច្រើនរបស់ខ្មែរ។ ពិធីនេះជាការប្រមូលផលស្រូវដើម្បីផ្គត់ផ្គង់ចតុប្បច្ច័យសម្រាប់ព្រះសង្ឃ បន្ទាប់ពីរដូវច្រូតកាត់បានបញ្ចប់ ។ ការផ្សារភ្ជាប់នេះបង្ហាញពីរបៀបដែលរឿងព្រេងនិទានត្រូវបានប្រើប្រាស់ដើម្បីពន្យល់ពីប្រភពដើម ឬអត្ថន័យនៃទំនៀមទម្លាប់ និងជំនឿនៅក្នុងសង្គមខ្មែរ។